បុណ្យកឋិន គឺជាបុណ្យដែលមានតែនៅក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ហើយកើតឡើងពីការអនុវត្តដង្ហែរនាំយកសំពត់កឋិនប្រគេនចំពោះភិក្ខុសង្ឃ ដែលជាមូលដ្ឋានសំខាន់នៃសាសនាព្រះពុទ្ធ។ ហើយក៏ជាឱកាសដ៏ពិសេសមួយ និងមានកាលកំណត់ពេលវេលាក្នុងការប្រារព្ធធ្វើពិធីបុណ្យនេះច្បាស់លាស់ផងដែរ។ បុណ្យកឋិនទានជាប្រពៃណីនៃការផ្តល់ជូននូវវត្ថុបរិក្ចាផ្សេងៗដល់ព្រះសង្ឃដែលបានគង់នៅចាំវស្សាអស់រយៈពេលបីខែកន្លងមក។ រយៈពេលនៃការប្រារព្ធធ្វើពិធីបុណ្យកឋិនទានគឺមានតែ១ខែគត់ហើយបានតែ២៩ថ្ងៃទេរាប់ចាប់ពីថ្ងៃ១រោចខែអស្សុជរហូតដល់ថ្ងៃ១៥កើតខែកត្តិក។ គួរបញ្ជាក់ផងដែរថាយើងមិនអាចធ្វើបុណ្យកឋិនទាននេះខុសរដូវកាលនោះទេប្រសិនបើយើងធ្វើនោះនឹងខុសពី ពុទ្ធានុញ្ញាត ដែលជាវិន័យដែលព្រះពុទ្ធទ្រង់អនុញ្ញាត។ ពាក្យកឋិននេះ បើតាមអត្ថកថាមួយ សំដៅយកពុទ្ធដីកាដែលព្រះសម្មាសម្ពុទទ្រង់សម្តែងបញ្ញតិទុកមកថា ការប្រជុំរួបរួមរូបធម៏និងនាមធម៏ ហៅថា កឋិន។ កឋិននេះត្រូវបានពន្យល់ថាមកពី កថាធាតុដែលមានអត្ថន័យពីរក្នុងព្រះពុទ្ធសាសនា។ ទីមួយប្រែថារស់បានដោយកម្រ ព្រោះលោកប្រៀបធៀបទៅនឹងឈើស្នឹងដែលបុគ្គលកាត់ចេញពីដើមហើយយកទៅបោះភ្ជាប់នឹងដី រមែងដុះឡើងមានជីវិតរស់នៅបានយ៉ាងកម្រ។ ទីពីរប្រែថាពោលសរសើរ ព្រោះចីវទានដែលយើងបានកសាងជាកឋិនទាននេះ ជាទានវិសេសជាងទានដទៃៗទៀតដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសសើរថាជាទានវិសេស។ ហើយព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធជាប្រធាន តែងពោលសរសសើរថាជាទានវិសេស អាចរួបរួម ឬសង្គ្រោះទុកនូវអានិសង្ស៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រង។ ក្នុងវត្តមួយបើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែរកឋិនចូលដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ យ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរ ដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន។ ដោយឡែកចំពោះការធ្វើកឋិនវិញបព្វជិតក៏ដោយ គ្រហស្ថក៏ដោយ ក៏អាចធ្វើកឋិនបានដូចៗគ្នា។ ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាតឱ្យភិក្ខុសង្ឃទទួលកឋិន គឺការក្រាលគ្រង និងអនុមោនាកឋិននោះដើម្បីសម្រាលនូវទុក្ខលំបាកក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈផ្សេងៗ ។ បុណ្យកឋិនទានមានក្ខណៈពិសេសប្លែកខុសពីបុណ្យដទៃៗទៀត៥យ៉ាងគឺ ប្លែកដោយកាល ប្លែកដោយវត្ថុ ប្លែកដោយអំពើ ប្លែកដោយបដិគ្គាហក ប្លែកដោយអានិសង្ស ។ ទីមួយ ប្លែកដោយកាល ព្រោះមានពុទ្ធានុញ្ញាតថា កឋិនមានតែ២៩ថ្ងៃ គឺខែអស្សុជ ១៤ថ្ងៃ ពីត្រឹម១រោច ដល់១៥រោច ខែកត្តិក ១៥ថ្ងៃ ពីត្រឹម១កើត ដល់១៥កើត ពេញបូណ៌មី។ រយៈពេលនេះ ពាក្យសាមញ្ញហៅថា រដូវកឋិន ក្នុង រដូវនេះគេចង់ធ្វើថ្ងៃណាមួយក៏បាន ប៉ុន្តែក្រៅពីថ្ងៃទាំង២៩នេះពុំបានឡើយ ហើយវត្តមួយធ្វើបានតែម្តងគត់ក្នុងមួយរដូវ។ ទីពីរ ប្លែកដោយវត្ថុ គឺសំពត់ដែលយកមកធ្វើកឋិននោះបានតែស្បង់ ឬចីវរ ឬក៏សង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ។ ចំណែកឯសំពត់ក្រៅពីនេះគឺយកមកធ្វើកឋិនពុំបានទេ ភិក្ខុអ្នកទទួលក្រាលកឋិនក្នុងចំណោមត្រៃចីវរ រួមមាន ស្បង់១ ចីវរ១ សង្ឃាដី១ គឺលោកក្រាលបានតែ១មុខប៉ុណ្ណោះ ។ ទីបី ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគប្បីធ្វើឱ្យត្រូវរបៀបតាមវិន័យបញ្ញត្តិ ហើយសង្ឃក៏គប្បីក្រាលគ្រង និងអនុមោទនាឱ្យត្រឹមត្រូវតាមវិន័យប្បញ្ញត្តិផងដែរ ទើបក្លាយជាកឋិនពេញលក្ខណៈបាន។ ទីបួន ប្លែកដោយបដិគ្គាហក គឺអ្នកទទួលសំពត់កឋិនបានគឺមានតែភិក្ខុប៉ុណ្ណោះ ក្រៅពីភិក្ខុគឺទទួលពុំបានទេ ភិក្ខុនោះទៀតសោត លុះត្រាតែបាននៅចាំវស្សាគ្រប់៣ខែក្នុងវត្តណាមួយ ទើបទទួលក្រាលគ្រងបាន។ ទីប្រាំ ប្លែកដោយអានិសង្ស គឺទាយកអ្នកធ្វើក៏បានអានិសង្ស ភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និងអនុមោទនាក៏បានអានិសង្ឃ។ ក្រោយពេលគេប្រគេនទៅចំព្រះសង្ឃហើយគេត្រូវតម្កល់សំពត់កឋិននៅចំពោះមុខព្រះសង្ឃគឺប្រវែង២ហត្ថ ១ចំអាមពីលោក ហើយមិនត្រូវប្រគេនលោកដោយដៃទេ។ ព្រោះក្នុងវិន័យមានចែងថា ត្រូវប្រគេនព្រះសង្ឃតែដោយវាចាប៉ុណ្ណោះ មិនត្រូវប្រគេនព្រះសង្ឃដោយកាយឡើយ។ ពេលគេវេរសំពត់កឋិន ព្រមទាំងគ្រឿងបរិក្ខារកឋិនហើយ ព្រះសង្ឃលោកទទួលដោយភាពស្ងៀមស្ងាត់ ហើយលោកក៏សូត្រធម៌អនុមោទនាដោយគាថាផ្សេងៗ។ លុះព្រះសង្ឃអនុមោទនាចប់ហើយគេត្រូវចូលទៅប្រគេន នូវគ្រឿងបរិក្ខារផ្សេងៗដល់ព្រះសង្ឃគ្រប់អង្គតាមលំដាប់លំដោយ ។ រហូតដល់សព្វគ្រប់ម្ចាស់ដើមទានប្រធានដើមបុណ្យហើយគេត្រូវ បវារណា ដែលមានន័យថា ការបើកឱកាសឱ្យនិយាយ បច្ច័យជាលទ្ធផលនៃបុណ្យកឋិនចំពោះព្រះសង្ឃ រីឯបច្ច័យជាលទ្ធផលនៃបុណ្យនោះគេត្រូវចែកជាពីរចំណែក ចំណែកទី១បច្ច័យសម្រាប់បវារណាចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ចំណែកទី២បច្ច័យសង្កត់ត្រៃសម្រាប់កសាងសេនាសនៈផ្សេងៗក្នុងវត្តអារាម ។ បន្ទាប់ពីបវារណាបច្ច័យដល់ព្រះសង្ឃ និងប្រគេនបច្ច័យសង្កត់ត្រៃហើយ លោកតាអាចារ្យដឹកនាំសូត្រយំកិញ្ចិ ឧទ្ទិសផលជាកិច្ចបង្ហើយកម្មវិធីបុណ្យ។ ដោយឡែកអ្នកធ្វើកឋិនទានទទួលបានអានិសង្ស៥យ៉ាងគឺ មានប្រាជ្ញាក្លៀវក្លាមុះមុត មានពណ៌សម្បុរល្អ មានរូបល្អ មានទ្រង់ទ្រាយល្អ នឹងបានជាស្តេចចក្រក្នុងជាតិណាមួយជាក់ជាពុំខាន។ ចំណែកអ្នកទទួលក៏បានអានិសង្ស៥ដូចគ្នាគឺ និមន្តទៅទីណាមិនបាច់លាភិក្ខុផងគ្នា និមន្តទៅណាមិនបាច់យកត្រៃចីវរគ្រប់ ឆាន់គណភោជនបាន ទុកដាក់អតិរេកចីវរបានតាមត្រូវការ ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះនឹងមានដល់ភិក្ខុទាំងនោះ។ ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗ ក៏មានលទ្ធភាពអាចទទួលបាននូវ បរិវារកឋិនរួមមាន សម្ភារថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ។ ការកសាងទីសេនាសនៈមានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យ សង្គមកិច្ចជាដើម។ បុណ្យកឋិនទាន ប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម។ ដើម្បីជួយទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចំរើនរុងរឿងគង់វង្សស្ថិតស្ថេរនៅយូរអង្វែង។ ដើម្បីឱ្យការរៀបចំ បុណ្យកឋិនទាន ប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាព្រះសង្ឃ និងពុទ្ធបរិស័ទ ត្រូវអនុវត្តដូចខាងក្រោម។ ព្រះសង្ឃ និងពុទ្ធបរិស័ទ ត្រូវយកចិត្តទុកដាក់ អនុវត្តអភិក្រម វត្ត ស៣ របស់ក្រសួងធម្មការនិងសាសនាមានដូចជា ស្អាត ស្វាង ស្ងប់ ឱ្យបានគ្រប់វត្តទូទាំងប្រទេស។ គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតទីធ្លាវត្ត ផ្លូវថ្នល់ បូជនីយដ្ឋាន តុបតែងលម្អ បំភ្លឺភ្លើង លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក គតិលោក គតិធម៌ និងពុទ្ធភាសិតជាដើម។ គ្រប់វត្តអារាម ប្រសិនបើ ទេយ្យវត្ថុ ជាវត្ថុដែលគេត្រូវឱ្យជាទាន មានភោជនាហារ នំចំណីជាដើម លើសពីសេចក្តីត្រូវការ គួរចាត់ចែង រៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗ។